មុខម្ហូបតាមដងផ្លូវ គឺជាមុខម្ហូបមួយមានភាពសម្បូរបែប និងមានភាពងាយស្រួល ដែលគេពេញនិយមក្នុងការបរិភោគ ថែមទាំងមានតម្លៃសមរម្យ។ នៅក្នុងប្រទេសកម្ពុជា មុខម្ហូបតាមដងផ្លូវមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយយើងអាចរកទិញមុខម្ហូបទាំងនោះដូចជា៖ នំបញ្ចុក ចេកចៀន បុកល្ហុង គុយទាវ ពងទាកូន បបរ នំប៉័ងដាក់សាច់ និងមានប្រភេទផ្សេងៗជាច្រើនទៀត។ ម្យ៉ាងវិញទៀត អ្នកអាចរកទិញមុខម្ហូបទាំងនោះបានយ៉ាងងាយស្រួលនៅតាមដងផ្លូវ ទីផ្សារ ទីប្រជុំជន និងនៅតាមតំបន់ទេសចរណ៍នានា។ ម្យ៉ាងទៀតម្ហូបទាំងនោះ គេតែងតែបរិភោគភាគច្រើននៅពេលព្រឹក នឹងពេលល្ងាច។ ដូចជានំបញ្ចុក គេពេញនិយមបរិភោគសម្រាប់អាហារពេលព្រឹក។ នំបញ្ចុកត្រូវបានញ៉ាំជាមួយទឹកសម្លរខ្មែរដូចជា ទឹកសម្លរប្រហើរ ទឹកសម្លរការី ឬសម្លរណាំយ៉ា។ រីឯគុយទាវ គេច្រើនបរិភោគទាំងពេលព្រឹក និងពេលល្ងាច។ គុយទាវមានច្រើនរសជាតិ និងច្រើនប្រភេទ ហើយយើងក៏អាចដាក់បន្ថែមដូចជា សាច់ជ្រូក សាច់គោ និងគ្រឿងសមុទ្រដើម្បីបង្កើននៅរសជាតិ។ ចំណែកឯបុកល្ហុងក៏មានជាច្រើនប្រភេទដែរ ដូចជា៖ បុកក្តាមប្រៃ បុកគ្រឿងសមុទ្រ បុកពោត បុកមី។ ចំណែកឯ ពងទាកូន គេតែងបរិភោគនៅពេលល្ងាច ហើយគេក៏អាចដាក់ជាមួយនឹងបុកល្ហុងបានផងដែរ ដើម្បីបន្ថែមនៅរសជាតិកាន់តែឆ្ងាញ់ពិសារ។ រីឯបបរមានច្រើនប្រភេទដូចជា បបរគ្រឿង បបរសរ បបរសាច់ត្រី បបរសាច់ជ្រូក នឹងបបរសាច់មាន់ ហើយគេពេញនិយមទទួលទាននៅពេលព្រឹកនិងពេលល្ងាច។ ឯប្រភេទនំដូចជា ចេកចៀន ដំឡូងចៀន ពោតអាំង នំពុម្ភ និងអាកោរត្នោត នំទាំងនេះគឺជាប្រភេទអាហារសម្រន់ដែលងាយរកបាននៅតាមដងផ្លូវ ហើយមានរសជាតិឆ្ងាញ់ សម្រាប់ញ៉ាំលេង ឬពេលកំពុងដើរលេង។ ដើម្បីទទួលបានអាហារសម្រាប់បរិភោគដែលល្អ និងមិនប៉ះពាល់ដល់សុខភាពនៅពេលអ្នកបរិភោគមុខម្ហូបនៅតាមដងផ្លូវ អ្នកត្រូវតែជ្រើសរើសអ្នកលក់ដែលមានអនាម័យ មុននឹងទិញ។ កត្តាចម្បងអ្នកត្រូវធ្វើការសង្កេតមើលកន្លែងរៀបចំអាហារ ឧបករណ៍ប្រើប្រាស់ និងអនាម័យផ្ទាល់ខ្លួនរបស់អ្នកលក់។ មុខម្ហូបតាមដងផ្លូវនៅកម្ពុជា មិនត្រឹមតែជាអាហារប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ។ វាឆ្លុះបញ្ចាំងពីការប្រកបមុខរបរកស៊ី ភាពច្នៃប្រឌិត និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។